នៅក្នុងវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរយើង ពេលភ្ញៀវមកលេងផ្ទះ គឺតែងតែទទួលបានការស្វាគមន៍ពីសំណាក់ម្ចាស់ផ្ទះ មិនថាភ្ញៀវនោះមកពីតំបន់ជនបទឬទីក្រុងក៏ដោយ។ ភ្ញៀវនីមួយៗមានទម្លាប់ មានរបៀបគិត និងបែបបទរស់នៅខុសគ្នា ដូច្នេះការរៀបចំទទួលស្វាគមន៍ត្រូវបានធ្វើឡើងឱ្យសមស្របទៅនឹងស្ថានភាពនៃភ្ញៀវនីមួយៗ។ ម្យ៉ាងវិញទៀត ភ្ញៀវទាំងអស់ជាមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធ អាចមានដូចជា មិត្តភក្តិចាស់ សាច់ញាតិឆ្ងាយ ឬបងប្អូនក្នុងគ្រួសារដែលរស់នៅស្រុកក្រៅ។ សម្រាប់ភ្ញៀវជនបទតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយភាពស្មោះត្រង់ ហើយមានអារម្មណ៍ថាដូចជាចូលមកក្នុងផ្ទះខ្លួនឯងអញ្ចឹង។ ចំណុចសំខាន់នៃការទទួលស្វាគមន៍ភ្ញៀវជនបទគឺការរក្សាទំនាក់ទំនង ការអោយតម្លៃដោយចិត្តស្មោះត្រង់ និងការគោរពគ្នា។ ក្នុងសហគមន៍ជនបទ អ្នកស្រុកមានទំនាក់ទំនងផ្អែកលើការជួយគ្នាទៅវិញទៅមក និងការចែករំលែកជីវិតរួមក្នុងសង្គម។ បរិយាកាសក្នុងការទទួលស្វាគមន៍ភ្ញៀវជនបទផ្តោតលើភាពសាមញ្ញ សុខសាន្ត ស្មោះត្រង់ និងអោយតម្លៃយ៉ាងសមរម្យ។ ម្ហូបអាហារតែងតែជាផ្នែកមួយដ៏សំខាន់នៃការបង្ហាញនូវក្តីស្រឡាញ់ និងជាការស្វាគមន៍ដ៏កក់ក្ដៅដល់ភ្ញៀវ។ សម្រាប់ភ្ញៀវជនបទភាគច្រើនម្ហូបមានលក្ខណៈសាមញ្ញមិនប្រណិត ប៉ុន្តែមានរសជាតិឆ្ងាញ់ យើងគួរគិតគូរពីការចូលចិត្តផងដែរ ជៀសវាងពីម្ហូបដែលគេមិនចេះញុាំ។ ការរៀបចំអាហារសម្រាប់ភ្ញៀវជនបទ គេតែងតែ រៀបចំនូវមុខម្ហូបខ្មែរ ក្នុងការទទួលស្វាគមន៍ ដែលមានដូចជា ការធ្វើនំបញ្ចុកជាមួយសម្លប្រហើរ សម្លកកូរ ត្រីអាំង ឬមាន់ដុតជាដើម។ ក្នុងនោះគេក៍មានរៀបចំផ្លែឈើ ជាការទទួលស្វាគមន៍ភ្ញៀវផងដែរ វាអាចជាដំណាំផ្លែឈើដែលដាំនៅក្នុងដីភូមិផ្ទះរបស់គេ ឬទញមកពីផ្សារជាដើម។ ក្រៅពីនេះ មានការទទួលជា ភេសជ្ជៈ មានដូចជា ទឹកផ្លែឈើ ទឹកក្រូច ទឹកតែ ឬទឹកសណ្ដែក ដែលបានធ្វើដោយខ្លូនឯងទៀតផង។ ទាំងអស់នេះមិនមែនជាភាពប្រណិតអ្វីនោះទេ ប៉ុន្តែជាការបង្ហាញពីការស្វាគមន៍និងទទួលរាក់ទាក់របស់ម្ចាស់ផ្ទះដែលមានចំពោះភ្ញៀវ។